មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សជីវៈចម្រុះនៅកម្ពុជា ដោយផ្តល់ជម្រក សេវាថែទាំ និងឱកាសក្នុងការស្តារឡើងវិញសម្រាប់សត្វព្រៃដែលរងគ្រោះ។ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃមានតួនាទីជាច្រើន ប៉ុន្តែតួនាទីស្នូលមានដូចរៀបរាប់ខាងក្រោម។ ការសង្គ្រោះ និងព្យាបាលសត្វព្រៃ ជាតួនាទីចម្បងបំផុតរបស់មជ្ឈមណ្ឌល។ ពួកគេទទួលយកសត្វព្រៃដែលរងរបួស ឈឺ ឬកំព្រាដោយសារការបរបាញ់ ការជួញដូរខុសច្បាប់ ការបាត់បង់ទីជម្រក ឬគ្រោះថ្នាក់ផ្សេងៗ។ ពេទ្យសត្វ និងអ្នកថែទាំជំនាញនឹងផ្តល់ការព្យាបាល ការថែទាំ និងការស្តារនីតិសម្បទាដល់សត្វទាំងនោះ។ បន្ទាប់ពីទទួលបានការព្យាបាល និងការថែទាំ សត្វព្រៃនឹងរឹងមាំ ហើយបន្តរស់រាន ។ វាមានសមត្ថភាពអាចរស់រានបានដោយខ្លួនឯង និងត្រូវបានលែងឱ្យចូលទៅក្នុងព្រៃធម្មជាតិវិញ។ ដំណើរការនេះទាមទារការតាមដានយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថាពួកវាអាចសម្របខ្លួនទៅនឹងបរិស្ថានថ្មីបាន។ មជ្ឈមណ្ឌលសង្គ្រោះជាច្រើនក៏ដើរតួជាកន្លែងអប់រំផងដែរ។ ពួកគេរៀបចំកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅចូលរួមក្នុងកម្មវិធីអប់រំ។ ធ្វើដូច្នេះ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងផលប៉ះពាល់នៃការជួញដូរខុសច្បាប់។ មជ្ឈមណ្ឌលខ្លះធ្វើការស្រាវជ្រាវអំពីអាកប្បកិរិយារបស់សត្វ ជំងឺ និងវិធីសាស្រ្តអភិរក្សល្អបំផុត។ ព័ត៌មានដែលប្រមូលបានអាចជួយក្នុងការរៀបចំផែនការអភិរក្សរយៈពេលវែង និងការពារប្រភេទសត្វដែលជិតផុតពូជ។ សម្រាប់សត្វព្រៃដែលមិនអាចលែងចូលព្រៃវិញបានដោយសារពិការភាព ឬបញ្ហាសុខភាពធ្ងន់ធ្ងរ មជ្ឈមណ្ឌលទាំងនេះផ្តល់ជម្រកអចិន្ត្រៃយ៍ប្រកបដោយផាសុកភាព សម្រាប់សព្វព្រៃដែលមានជំងឺ។។ នៅកម្ពុជា មានមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃល្បីៗមួយចំនួនដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នេះ។ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅខេត្តតាកែវ ហើយមជ្ឈមណ្ឌលនេះគឺជាកន្លែងសង្គ្រោះសត្វព្រៃធំជាងគេនៅកម្ពុជា។ មជ្ឈមណ្ឌលនេះបានសង្គ្រោះសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វខ្លា ដំរី ស្វា និងបក្សីជាដើម ហើយក៏ជាកន្លែងអប់រំដ៏ពេញនិយមសម្រាប់សាធារណជនផងដែរ។ មជ្ឈមណ្ឌលអភិរក្សសត្វព្រៃអង្គរមានទីតាំងនៅជិតឧទ្យានអង្គរ ខេត្តសៀមរាប ហើយវា ផ្តោតសំខាន់លើការសង្គ្រោះ និងបង្កាត់ពូជសត្វព្រៃដែលជិតផុតពូជ។ មជ្ឈមណ្ឌលថែរក្សា និងអភិរក្សសត្វស្លាប ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃអង្គរព្រៃជាំ ខេត្តកំពង់ស្ពឺ។ មជ្ឈមណ្ឌលនេះផ្តោតជាពិសេសលើការអភិរក្សសត្វក្រៀល ដែលជាប្រភេទសត្វស្លាបជិតផុតពូជ។ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃទាំងអស់សុទ្ធតែត្រូវការការគាំទ្រ និងតែងតែជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ហើយចំពោះការគាំទ្រ ដែលជំនួយហិរញ្ញវត្ថុ គឺជាតម្រូវការដ៏ធំបំផុត។ ហើយមជ្ឈមណ្ឌលទាំងនេះពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីម្ចាស់ជំនួយ អង្គការអន្តរជាតិ រដ្ឋាភិបាល និងសាធារណជនទូទៅ។ ថវិកាទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ចំណីអាហារ ថ្នាំពេទ្យ បុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការប្រចាំថ្ងៃ។ ការចូលរួមជាអ្នកស្ម័គ្រចិត្តពីប្រជាជនសាធារណៈក៏មានសារៈសំខាន់ណាស់ដែរ សម្រាប់មជ្ឈមណ្ឌល។ អ្នកស្ម័គ្រចិត្តអាចជួយក្នុងការថែទាំសត្វ ការសម្អាតទីជម្រក ការរៀបចំកម្មវិធីអប់រំ និងការងាររដ្ឋបាលផ្សេងៗ។ ចំណែកការយល់ដឹងជាសាធារណគឺការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការងាររបស់មជ្ឈមណ្ឌល និងសារៈសំខាន់នៃការអភិរក្ស គឺជាការគាំទ្រមួយប្រភេទទៀតដែលមិនអាចកាត់ថ្លៃបាន។ សារៈសំខាន់នៃការអភិរក្ស គឺជាការគាំទ្រមួយប្រភេទទៀតដែលមិនអាចកាត់ថ្លៃបាន។ ហើយចំំពោះបញ្ហាប្រឈមវិញ គឺបញ្ហាកង្វះធនធាន ថវិកា និងបុគ្គលិកដែលមានជំនាញនៅតែជាបញ្ហាប្រឈមដ៏ធំ។ ដោយការថែទាំសត្វព្រៃទាមទារចំណេះដឹង និងបទពិសោធន៍ខ្ពស់ បើមិនដូច្នោះទេនិងមិនអាចគ្រប់គ្រងសត្វបានឡើយ។ ដោយសារការបរបាញ់ និងការជួញដូរនៅតែបន្តកើតមាន ចំនួនសត្វព្រៃដែលត្រូវការសង្គ្រោះនៅតែមានច្រើន ដែលធ្វើឱ្យមជ្ឈមណ្ឌលជួបការលំបាកក្នុងការគ្រប់គ្រង។ វាជាកត្តាធ្វើឱ្យមជ្ឈមណ្ឌលជួបការលំបាកក្នុងការគ្រប់គ្រង ក្នុងការទៅសង្គ្រោះសត្វទាំងនោះ។ សត្វព្រៃដែលត្រូវបានសង្គ្រោះភាគច្រើនមានរបួសធ្ងន់ធ្ងរ ឬមានជំងឺ ដែលទាមទារការព្យាបាលស្មុគស្មាញ និងរយៈពេលយូរ។ សម្រាប់សត្វដែលមិនអាចលែងចូលព្រៃវិញបាន មជ្ឈមណ្ឌលត្រូវការផ្តល់ជម្រកសមរម្យសម្រាប់ជីវិតដែលនៅសល់របស់ពួកវា ជាពិសេសនៅពេលដែលចំនួនសត្វកើនឡើង។ ការផ្តល់ទីជម្រកសមរម្យសម្រាប់ជីវិតដែលនៅសល់របស់ពួកវាជាបញ្ហាប្រឈមមួយទៀត ជាពិសេសនៅពេលដែលចំនួនសត្វកើនឡើង។ ការបង្ក្រាបបទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃក៏នៅតែជួបការលំបាក ដែលធ្វើឱ្យមជ្ឈមណ្ឌលសង្គ្រោះត្រូវទទួលបន្ទុកកាន់តែច្រើន។ សរុបមក មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅកម្ពុជាកំពុងបំពេញបេសកកម្មដ៏លំបាក និងមានតម្លៃបំផុតក្នុងការការពារ និងអភិរក្សសត្វព្រៃ។ ការគាំទ្រពីគ្រប់មជ្ឈដ្ឋានគឺចាំបាច់ណាស់ដើម្បីធានានូវនិរន្តរភាពនៃការងាររបស់ពួកគេ។